សម្លកកូរ គឺជាសម្លបែបប្រពៃណីរបស់ខ្មែរមួយបែប ដែលសម្លមួយនេះផ្សំឡើងពីបន្លែផ្សេងៗដែលងាយរកនៅក្នុងទឹកដីខ្មែរ និងជាពិសេសជាមួយប្រហុកដែលជាផលិតផលខ្មែរ។ វាជាមុខម្ហូបដែលប្រជាជនខ្មែរពេញនិយមបរិភោគជាប្រចាំថ្ងៃ និងជាពិសេសយើងឃើញថាម្ហូបមួយមុខនេះភាគច្រើនធ្វើលក់តាមភោជនីយដ្ឋានផ្សេងៗផងដែរ។ សម្លកកូរមានរសជាតិឆ្ងាញ់និងជួយចំពោះសុខភាពព្រោះវាសំបូរទៅដោយបន្លែបៃតងនិងគ្រឿងផ្សំសុទ្ធតែជំនួយដល់សុខភាពអ្នកញាំផងដែរ។ ចំពោះសម្លកកូរ គេអាចស្លរជាមួយប្រភេទសាច់ត្រី សាច់មាន់ និងសាច់ជ្រូកឬឆ្អឹងជំនីរជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ ឬអ្នកធ្វើ។ ដោយឡែក គ្រឿងផ្សំនិងរបៀបនៃការធ្វើមុខម្ហូបមួយនេះនៅតាមគ្រួសារនីមួយៗមិនសូវខុសប្លែកគ្នាប៉ុន្មាននោះទេ។ សម្រាប់គ្រឿងផ្សំរបស់សម្លរមួយមុខនេះមានគ្រឿងផ្សំជាច្រើនមុខ ដូចជា បន្លែចម្រុះតាមរដូវ ត្រី ឬ សាច់ផ្សេងៗ គ្រឿងបុក ទឹកត្រី ស្ករត្នោត អំបិល ប៊ីចេង ប្រហុក អង្ករលីង។ ចំណែកឯបន្លែមានដូចជា សណ្ដែកកួរ ល្ពៅ ត្រប់ ត្រប់ពុតលំញង ល្ហុងខ្ចី ខ្នុរខ្ចី ផ្លែចេកខ្ចីជាដើម។ រីឯបន្លែស្លឹកបៃតងមានដូចជា ស្លឹកផ្ទី ស្លឹកបាស ស្លឹកម្រុំ ស្លឹកងប់ និងតាមតំបន់ខ្លះក៏គេដាក់ស្លឹកសាម៉ាវព្រៃបានផងដែរ។ ចំពោះរបៀបធ្វើជាដំបូងដាក់ដាំឆ្នាំងឲ្យក្តៅបន្តិចរួចចាក់ប្រេងឆាចូលធ្វើការរុំលីងគ្រឿងឲ្យឈ្ងុយជាមួយប្រហុករួចចាក់សាច់ចូលកូររហូតដល់ដាច់ទឹកដើម្បីកាត់ក្លិនឆ្អាបនិងធុំក្លិនរួចធ្វើការបង់គ្រឿងទេសចូល។ បន្ទាប់ពីសាច់ជ្រូករាងឆ្អិនល្មម ត្រូវចាក់ទឹកចូលទុកវាអោយពុះ រួចហើយយើងដាក់បន្លែដែលមិនងាយឆ្អិនមុន បន្ទាប់មកច្របល់ចូលគ្នាថ្នមៗដើម្បីកុំឲ្យបន្លែរបស់យើងខ្ទេចម៉ត់ខ្លាំងនិងរលួយបន្លែនោះ។ ក្រោយមក នៅពេលបន្លែរាងស្រពាប់ហើយ យើងត្រូវចាក់អង្ករលីងចូលទៅក្នុងសម្លរទៅតាមចំណង់ចំណូលចិត្តរបស់អ្នកបរិភោគ។ ប្រសិនបើចង់អោយសម្លរាងខាប់ត្រូវដាក់អង្ករលីងច្រើន ប៉ុន្តែបើមិនចង់បានទឹកសម្លខាប់នោះទេអាចដាក់តិចល្មមដើម្បីមានក្លិនឈ្ងុយបានហើយ។ ជាចុងក្រោយ យើងធ្វើការបង់បន្លែបៃតងចូលចុងក្រោយគេ រួចធ្វើការភ្លក់មើលនៅរសជាតិតាមការចូលចិត្តជាការស្រេច។ សម្លរមួយប្រភេទនេះគឺពេញនិយមខ្លាំងមែនទែនសម្រាប់ប្រជាជនខ្មែរព្រោះវាមានរសជាតិឆ្ងាញ់និងមានសារៈសំខាន់ចំពោះសុខភាពទៀតផង។ យើងអាចចំអិនញុាំជាលក្ខណៈគ្រួសារ ឬក៏ក្នុងកម្មវិធីបុណ្យផ្សេងៗក៏បាន ព្រមទាំងអាចធ្វើលក់តាមភោជនីយដ្ឋាន តាមផ្ទះ ឬតាមផ្សារផងដែរ។ ជាក់ស្តែងគេច្រើនតែស្លរនៅវត្តពេលដែលមានកម្មវិធីបំបួសនាគ បុណ្យផ្កាប្រាក់ បុណ្យកឋិនទានជាពិសេសនោះគឺការស្លរទៅតាមវេននៃការដាក់បិណ្ឌច្រើនទៀតផង។ នេះក៏បានបញ្ជាក់អំពីអត្តញ្ញាណនៃវប្បធម៌ខ្មែរតាមរយៈនៃការចម្អិនម្ហូបរបស់ប្រជាជន ដែលការចម្អិននេះបានរក្សានៅកេរមរតកនៃមុខម្ហូបកុំអោយបាត់បង់។ តាមរយៈមុខម្ហូបនេះ ក៏បានចូលរួមក្នុងការផ្សព្វផ្សាយនូវរប្បធម៌ទៅកាន់ភ្ញៀវបរទេសឲ្យគាត់ស្គាល់និងបានសាកនៅមុខម្ហូបខ្មែរមួយនេះដូចគ្នា។ បន្ថែមពីនេះទៅទៀត ក៏បានគាំទ្រនូវផលិតផលបន្លែ សាច់ ក្នុងស្រុកឲ្យកាន់តែរីកចម្រើននិងជួយសម្រួលដល់ប្រជាកសិករឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការដាំដុះនិងចិញ្ចឹមថែមទៀតផង។